អំណោយឬកាដូដែលផលិតដោយសិប្បកម្មក្នុងស្រុក គឺមិនត្រឹមតែមានតម្លៃផ្លូវវប្បធម៌ទេ។ ប៉ុន្តែត្រូវបានចាត់ទុកថាជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការគាំទ្រនិងលើកស្ទួយសេដ្ឋកិច្ចរបស់សហគមន៍ជនជាតិភាគតិច និងអ្នកផលិតខ្នាតតូច។ ក្នុងចំណោមវត្ថុដ៏មានតម្លៃទាំងនេះ អ្វីដែលសំខាន់ជាងគេគឺ វាយនភ័ណ្ឌសូត្រខ្មែរ រួមមានសំពត់បុរាណ ហូល និងផាមួង។ ពួកវាគឺជាផ្ទាំងគំនូរដែលអ្នកតម្បាញខ្មែរជំនាន់បន្តបន្ទាប់ បានចារឹកយ៉ាងល្អិតល្អន់នូវបេតិកភណ្ឌរបស់ពួកគេ។ ដំណើរការនៃការបង្កើតសំពត់សូត្រតែមួយ ឬហូលដ៏ស្មុគស្មាញមួយ ទាមទារការងារជាច្រើនដំណាក់កាល ចាប់ពីការចិញ្ចឹមនាងសូត្រ។ រហូតដល់បច្ចេកទេសជ្រលក់ពណ៌ដ៏ល្អិតល្អន់ដោយប្រើសារធាតុពណ៌ធម្មជាតិ បន្ទាប់មកដោយសិល្បៈនៃការត្បាញដ៏ប៉ិនប្រសប់។ សរសៃអំបោះនីមួយៗបានរៀបរាប់ពីការអត់ធ្មត់ ភាពត្រឹមត្រូវ និងការយល់ដឹងស៊ីជម្រៅអំពីលំនាំ និងក្បាច់រចនាបុរាណ។ ដែលជារឿយៗឆ្លុះបញ្ចាំងពីការរចនាបែបអង្គរ ឬរួមបញ្ចូលធាតុពីធម្មជាតិ និងជំនឿខាងវិញ្ញាណ។ នៅពេលដែលអ្នកជ្រើសរើសបំណែកសូត្រខ្មែរជាអំណោយ ពួកគេមិនត្រឹមតែទទួលបានសម្លៀកបំពាក់ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ។ ប៉ុន្តែថែមទាំងគាំទ្រដល់ការបន្តនៃសិប្បកម្មបុរាណដែលទាមទារការលះបង់ និងទេពកោសល្យដ៏មហិមា។ បើយើងមើលទៅលើនៃការផលិតសូត្រ កាបូប កន្សែង និងក្រមាដែលធ្វើពីសូត្រ បង្ហាញពីភាពបត់បែន និងការច្នៃប្រឌិតនៅក្នុងវិស័យសិប្បកម្ម។ គ្រឿងប្រើប្រាស់ទាំងនេះបានផ្លាស់ប្តូរសូត្រដ៏ប្រណិត និងមានសារៈសំខាន់ជាវប្បធម៌ទៅជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃដ៏មានប្រយោជន៍ដែលទាក់ទាញទីផ្សារកាន់តែទូលំទូលាយ ទាំងក្នុងស្រុក និងអន្តរជាតិ។ កន្សែងសូត្រអាចជាម៉ូដទាន់សម័យដ៏បត់បែន ខណៈដែលកាបូបសូត្រធ្វើដោយដៃបានរួមបញ្ចូលភាពងាយស្រួលប្រើប្រាស់ជាមួយនឹងភាពឆើតឆាយ។ ក្រមា ដែលជាក្រម៉ាកប្បាស ឬសូត្របុរាណរបស់ខ្មែរ មានសារៈសំខាន់ជាវប្បធម៌យ៉ាងខ្លាំង ប្រើប្រាស់សម្រាប់អ្វីៗគ្រប់យ៉ាង ចាប់ពីការបិទបាំងក្បាល រហូតដល់ការរុំកូនក្មេង។ របស់របរដែលធ្វើពីសូត្រ ជាអំណោយដ៏ប្រណិត ប៉ុន្តែមានអត្ថន័យស្មើគ្នា ដែលអាចបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់។ ក្រៅពីសូត្រ ការបង្កើតចាន កញ្រ្ចែង កន្រ្តក និងកញ្ជើរពីសរសៃធម្មជាតិដូចជាក្រចៅ តំណាងឱ្យធាតុផ្សំដ៏សំខាន់មួយទៀតនៃទេសភាពសិប្បកម្មរបស់ប្រទេសកម្ពុជា ហើយជាជម្រើសអំណោយដ៏ល្អឥតខ្ចោះ។ វត្ថុទាំងនេះ ជារឿយៗមានលក្ខណៈសាមញ្ញ ប៉ុន្តែមានមុខងារយ៉ាងជ្រាលជ្រៅ បង្ហាញពីទិដ្ឋភាពផ្សេងគ្នានៃជំនាញប្រពៃណីដែលឫសគល់នៅក្នុងការគោរពយ៉ាងជ្រាលជ្រៅចំពោះធនធានធម្មជាតិ។ ក្រចៅ ដែលជាសរសៃរុក្ខជាតិប្រកបដោយនិរន្តរភាព និងសម្បូរបែប ត្រូវបានផ្លាស់ប្តូរតាមរយៈបច្ចេកទេសត្បាញ និងរុំបុរាណទៅជាវត្ថុប្រើប្រាស់ក្នុងផ្ទះដ៏រឹងមាំ និងស្រស់ស្អាត។ ដំណើរការនេះជារឿយៗត្រូវបានអនុវត្តដោយសិប្បករនៅតំបន់ជនបទ ដោយទាញយកចំណេះដឹងពីជំនាន់មុនអំពីការរៀបចំសម្ភារៈ និងការសាងសង់។ បំណែកនីមួយៗ មិនថាជាចានក្បានដ៏ល្អសម្រាប់ដាក់អាហារ កញ្រ្ចែងដ៏រឹងមាំសម្រាប់ទៅផ្សារ ឬកញ្ជើរដែលរចនាដោយសិល្បៈសម្រាប់ទុកដាក់នោះទេ។ សុទ្ធតែមានភាពកក់ក្តៅ និងលក្ខណៈពិសេសនៃទំនិញធ្វើដោយដៃ ដែលធ្វើឱ្យវាក្លាយជាអំណោយដែលមិនអាចកាត់ថ្លៃបាន។ ការជ្រើសរើសផលិតផលទាំងនេះ ជាអំណោយជួយលើកកម្ពស់ការអនុវត្តដែលគិតគូរពីបរិស្ថាន និងគាំទ្រសហគមន៍ដែលពឹងផ្អែកលើសិប្បកម្មប្រកបដោយនិរន្តរភាពសម្រាប់ប្រាក់ចំណូលរបស់ពួកគេ។ វាបង្ហាញពីភាពស្រស់ស្អាតនៃភាពសាមញ្ញ និងតម្លៃដ៏ឋិតថេរនៃវត្ថុធាតុដើមធម្មជាតិដែលត្រូវបានរៀបចំយ៉ាងប៉ិនប្រសប់ដោយដៃមនុស្ស។ ជាចុងក្រោយ ចម្លាក់ល្ខោនស្បែកបុរាណខ្មែរ ឈរជាចំណុចកំពូលនៃសិល្បៈខ្មែរ ដែលតភ្ជាប់អ្នកទទួលដោយផ្ទាល់ទៅនឹងសិល្បៈសំដែងបុរាណ។ ល្ខោនស្បែកធំ គឺជាល្ខោនអាយ៉ងស្បែកដ៏ធំ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ ដែលល្បីល្បាញដោយសាររូបស្បែកដ៏ល្អិតល្អន់របស់វា ដែលបង្ហាញពីឈុតឆាកពី រឿងរាមកេរ្តិ៍។ ការបង្កើតអាយ៉ងទាំងនេះ គឺជាដំណើរការដ៏លំបាក៖ ស្បែកដែលត្រូវបានព្យាបាលយ៉ាងល្អិតល្អន់ ត្រូវបានឆ្លាក់ដោយញញួរ និងកាំបិត រួចលាបពណ៌ដោយប្រើសារធាតុពណ៌ធម្មជាតិ។ រូបរាង និងឥរិយាបថរបស់តួអង្គនីមួយៗ ត្រូវបានកំណត់ដោយប្រពៃណី ដែលទាមទារជំនាញសិល្បៈពិសេស និងចំណេះដឹងស៊ីជម្រៅអំពីទេវកថា។ ការផ្តល់អំណោយអាយ៉ងស្បែកឆ្លាក់ មិនមែនគ្រាន់តែជាការផ្តល់វត្ថុប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការចែករំលែកបំណែកនៃរឿងរ៉ាវដ៏អស្ចារ្យ និងខាងវិញ្ញាណរបស់ប្រទេសកម្ពុជា ដែលជាតំណាងខ្នាតតូចនៃប្រពៃណីសិល្បៈដ៏មហិមា។ សរុបមក ការជ្រើសរើសអំណោយពីវិស័យសិប្បកម្មក្នុងស្រុករបស់កម្ពុជា ហួសពីពាណិជ្ជកម្មធម្មតា។ វាគឺជាការសម្រេចចិត្តដោយមនសិការដើម្បីបណ្តុះបណ្តាលភាពពិតនៃវប្បធម៌ លើកកម្ពស់ភាពគ្រប់គ្រងខ្លួនឯងផ្នែកសេដ្ឋកិច្ចសម្រាប់សិប្បករ និងលើកកម្ពស់និរន្តរភាពនៃប្រពៃណីបុរាណ។ មិនថាជាភាពប្រណិតនៃសម្លៀកបំពាក់សូត្រខ្មែរ ភាពឆើតឆាយនៃគ្រឿងប្រើប្រាស់សូត្រ ភាពទាក់ទាញនៃកញ្រ្ចែងក្រចៅ ឬសិល្បៈដ៏ល្អិតល្អន់នៃចម្លាក់អាយ៉ងស្បែកនោះទេ។ វត្ថុនីមួយៗសុទ្ធតែផ្ទុកនូវវិញ្ញាណរបស់អ្នកបង្កើតរបស់វា និងព្រលឹងនៃប្រទេសមួយ។ អំណោយទាំងនេះ មិនមែនគ្រាន់តែជាវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ។ ពួកវាគឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលភ្ជាប់បុគ្គលទៅនឹងបេតិកភណ្ឌសិល្បៈដ៏ជ្រាលជ្រៅរបស់ប្រទេសកម្ពុជា ដែលធ្វើឱ្យរាល់ការទិញក្លាយជាការរួមចំណែកដ៏មានអត្ថន័យដល់ផ្ទាំងក្រណាត់វប្បធម៌ដ៏រស់រវើករបស់ខ្លួន។